យេនដ័រដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ពីសេរីភាពនិងលទ្ធភាពក្នុងការធ្វើដំណើររបស់បុគ្គលម្នាក់ៗនៅក្នុងសង្គមខ្មែរ។ ភាពខុសគ្នានៃការរំពឹងទុករបស់សង្គមនិងតួនាទីយេនដ័របានបង្កើតនូវឧបសគ្គផ្សេងៗគ្នា ជាពិសេសសម្រាប់ស្ត្រីក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងនានា។ ការយល់ដឹងពីបម្រែបម្រួលទាំងនេះបានជួយឱ្យយើងមើលឃើញពីបញ្ហាប្រឈមជាច្រើនដែលស្ត្រីបានជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ នៅតាមបណ្តាខេត្ត ឬតំបន់ជនបទ ប្រជាជនជាច្រើនបានជ្រើសរើសការដើរជាមធ្យោបាយធ្វើដំណើរចម្បង។ ការសម្រេចចិត្តនេះគឺដោយសារតែវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារដែលមិនអាចមានលទ្ធភាពទិញមធ្យោបាយធ្វើដំណើរបាន។ ពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញម៉ូតូ ឬកង់ដើម្បីកាត់បន្ថយការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃ។ ដូច្នេះហើយការដើរបានក្លាយទៅជាជម្រើសដ៏សមស្របបំផុតសម្រាប់ពួកគេទោះបីជាវាពិបាកយ៉ាងណាក៏ដោយ។ ការដើរមិនត្រឹមតែសម្រាប់ទៅកាន់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការធ្វើការងារកសិកម្មប្រចាំថ្ងៃទៀតផង។ ឧទាហរណ៍ជាក់ស្តែងគឺការដើរទៅកាន់វាលស្រែ ឬចំការដែលមានចម្ងាយឆ្ងាយពីផ្ទះរបស់ខ្លួន។ ទោះបីជាការដើរបានជួយសន្សំប្រាក់ក៏ដោយ ក៏វាបានចំណាយពេលវេលាច្រើននិងកម្លាំងពលកម្មខ្លាំងផងដែរ។ ផលប៉ះពាល់នេះកាន់តែធ្ងន់ធ្ងរចំពោះស្ត្រីដែលត្រូវទទួលខុសត្រូវលើការងារផ្ទះផង និងការងារកសិកម្មផង។ ស្ត្រីនៅជនបទតែងតែដើរទៅកន្លែងឆ្ងាយៗដើម្បីរកអុស ឬរកបន្លែសម្រាប់ចម្អិនអាហារ។ ការដើរនេះបានបង្កឱ្យមានការហត់នឿយខ្លាំង និងចំណាយពេលពេញមួយថ្ងៃរបស់ពួកគេ។ វាបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ស្ត្រីក្នុងការជួយសម្រាលបន្ទុកគ្រួសារ។ ពេលខ្លះពួកគេក៏ត្រូវដើរឆ្លងកាត់ផ្លូវលំបាកជាច្រើនដែលពោរពេញដោយភក់ ឬដីហុយ។ ការដើរបានក្លាយជាទម្លាប់ប្រចាំថ្ងៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ពួកគេ។ នេះជាការឆ្លុះបញ្ចាំងពីភាពរឹងមាំនិងការតស៊ូរបស់ស្ត្រីនៅតាមតំបន់ជនបទ។ ការធ្វើដំណើរដោយការដើរនេះក៏ធ្វើឱ្យពួកគេជួបនឹងហានិភ័យផ្សេងៗនៅតាមផ្លូវផងដែរ។ បញ្ហាអសុវត្ថិភាពគឺជាកង្វល់ចម្បងមួយចំពោះស្ត្រីនៅពេលធ្វើដំណើរនាពេលយប់។ ស្ត្រីភាគច្រើនមានការភ័យខ្លាចក្នុងការដើរតែម្នាក់ឯងក្រោយពេលយប់ជ្រៅនៅតាមផ្លូវស្ងាត់ៗ។ ពួកគេមានការភ័យខ្លាចចំពោះការយាយី ការប្លន់ ឬការរំលោភបំពានផ្លូវភេទពីសំណាក់ជនខិលខូច។ ការភ័យខ្លាចទាំងនេះបានធ្វើឱ្យពួកគេមានការកំណត់ទៅលើសកម្មភាពផ្ទាល់ខ្លួនយ៉ាងខ្លាំង។ ឧទាហរណ៍ ពួកគេមិនហ៊ានចេញទៅក្រៅនៅពេលយប់ដើម្បីចូលរួមក្នុងសកម្មភាពសង្គម ឬការជួបជុំផ្សេងៗឡើយ។ ភាពអសុវត្ថិភាពនេះបានរឹតត្បិតសេរីភាពនៃការធ្វើដំណើររបស់ស្ត្រីយ៉ាងខ្លាំង។ វាជាការរើសអើងមួយដោយប្រយោលដែលបានធ្វើឱ្យស្ត្រីមិនអាចមានលទ្ធភាពពេញលេញដូចបុរស។ ស្ត្រីត្រូវតែប្រុងប្រយ័ត្នជានិច្ចនៅពេលធ្វើដំណើរនាពេលយប់ដើម្បីការពារខ្លួនឯង។ ពួកគេច្រើនតែត្រូវរកអ្នករួមដំណើរ ឬជិះតាក់ស៊ីដើម្បីឱ្យមានសុវត្ថិភាពដល់ខ្លួន។ ស្ថានភាពនេះបានឆ្លុះបញ្ចាំងពីគម្លាតយេនដ័រនៅក្នុងសេរីភាពនៃការធ្វើដំណើរ។ បញ្ហាអសុវត្ថិភាពនេះមិនត្រឹមតែប៉ះពាល់ដល់ការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ឱកាសការងារនិងការសិក្សារបស់ពួកគេផងដែរ។ ស្ត្រីដែលត្រូវធ្វើការថែមម៉ោងឬរៀនពេលយប់អាចប្រឈមនឹងបញ្ហាខ្លាំងដែលបង្កការលំបាក។ លើសពីនេះ បញ្ហានេះក៏បានធ្វើឱ្យស្ត្រីបាត់បង់ឱកាសក្នុងការបង្កើតទំនាក់ទំនងសង្គមសំខាន់ៗផងដែរ។ ការភ័យខ្លាចបានក្លាយជាកត្តាមួយដែលរារាំងការរីកចម្រើនរបស់ស្ត្រី។ ក្រៅពីបញ្ហាអសុវត្ថិភាព ស្ត្រីមួយចំនួនក៏មានការហាមប្រាមពីគ្រួសារមិនឱ្យធ្វើដំណើរផ្លូវឆ្ងាយផងដែរ។ ការហាមប្រាមនេះគឺដោយសារតែការព្រួយបារម្ភរបស់ឪពុកម្តាយទៅលើសុវត្ថិភាពរបស់កូនស្រី។ ពួកគេមានការព្រួយបារម្ភថាការធ្វើដំណើរផ្លូវឆ្ងាយអាចបង្កឱ្យមានបញ្ហាផ្សេងៗដែលមិនអាចទាយទុកមុនបាន។ ទម្លាប់ប្រពៃណីក៏មានឥទ្ធិពលទៅលើការសម្រេចចិត្តនេះផងដែរ។ គ្រួសារជាច្រើនជឿថាការរក្សាកេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីគឺជារឿងសំខាន់បំផុត។ ពួកគេមិនចង់ឱ្យកូនស្រីធ្វើដំណើរតែម្នាក់ឯងទៅកន្លែងដែលមិនស្គាល់ឡើយ។ ការហាមប្រាមនេះបានធ្វើឱ្យស្ត្រីបាត់បង់ឱកាសជាច្រើនក្នុងជីវិតរបស់ពួកគេ។ ឧទាហរណ៍ ពួកគេអាចបាត់បង់ឱកាសក្នុងការបន្តការសិក្សាទៅកាន់មហាវិទ្យាល័យដែលនៅឆ្ងាយពីផ្ទះ។ ពួកគេក៏អាចបាត់បង់ឱកាសការងារល្អៗដែលទាមទារឱ្យមានការធ្វើដំណើរផងដែរ។ ការរឹតត្បិតបែបនេះបានបង្អាក់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ។ វាជាកត្តាមួយដែលបានធ្វើឱ្យស្ត្រីនៅមានកម្រិតនៅក្នុងសង្គមបើប្រៀបធៀបនឹងបុរស។ បុរសជាទូទៅមិនមានការរឹតត្បិតបែបនេះទេ ពួកគេអាចធ្វើដំណើរទៅកាន់ទីកន្លែងណាក៏បានដើម្បីស្វែងរកឱកាស។ ដូច្នេះ គម្លាតយេនដ័រនេះបានបង្ហាញពីភាពអយុត្តិធម៌ក្នុងការទទួលបានសេរីភាពក្នុងការធ្វើដំណើរ។ ការរឹតត្បិតទាំងនេះបានក្លាយជាបន្ទុកផ្លូវចិត្តមួយសម្រាប់ស្ត្រី។ ពួកគេមានអារម្មណ៍ថាខ្លួនមិនមានសេរីភាពពេញលេញក្នុងការសម្រេចចិត្ត។ ការហាមប្រាមនេះក៏ជាការបង្ហាញពីការការពារហួសហេតុដែលធ្វើឱ្យស្ត្រីមិនអាចពឹងផ្អែកលើខ្លួនឯង។ សរុបមក យេនដ័របានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ពីបទពិសោធន៍និងបញ្ហាប្រឈមក្នុងការធ្វើដំណើរនៅកម្ពុជា។ វាជាកត្តាមួយដែលបានរឹតត្បិតសេរីភាពរបស់ស្ត្រីទាំងនៅជនបទ និងនៅទីក្រុង។